អង្គការក្រៅរដ្ឋាភិបាលមិនត្រឹមតែផ្ដល់ការបណ្ដុះបណ្ដាលប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានចាក់ឫសនូវវិជ្ជាជីវៈគ្រប់គ្រងបែបទំនើបទៅក្នុងអាជីវកម្មគ្រួសារ ដើម្បីផ្លាស់ប្តូរពីការធ្វើតាមទម្លាប់ មកជាការគ្រប់គ្រងតាមស្ដង់ដារ។ តាមរយៈការផ្ដល់មគ្គុទ្ទេសក៍រៀបចំផែនការអាជីវកម្ម អង្គការទាំងនោះជួយឱ្យសហគ្រិនអាចកំណត់បាននូវចក្ខុវិស័យរយៈពេលវែង ដើម្បីការពារហានិភ័យមុនពេលចាប់ផ្ដើមវិនិយោគ។ កម្មវិធីអក្ខរកម្មហិរញ្ញវត្ថុដែលរៀបចំដោយ NGOs បានជួយឱ្យម្ចាស់អាជីវកម្មខ្នាតតូចអាចបែងចែកដាច់ស្រឡះរវាង "កញ្ចប់ថវិកាគ្រួសារ" និង "ទុនបង្វិលអាជីវកម្ម" ដែលជាបញ្ហាប្រឈមធំបំផុតរបស់ សហគ្រាសធុនតូច និងមធ្យមកម្ពុជា។ ក្នុងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ អង្គការជាច្រើនបានជម្រុញឱ្យសហគ្រិនចាកចេញពីតំបន់ផាសុកភាព ដើម្បីមកចាប់យកការលក់តាមប្រព័ន្ធទីផ្សារឌីជីថល និងការទូទាត់សាច់ប្រាក់ដោយគ្មានក្រដាសប្រាក់។ ការលើកកម្ពស់តម្លៃបន្ថែមលើផលិតផលក្នុងស្រុកត្រូវបានធ្វើឡើងតាមរយៈការបង្រៀនអំពីការរចនាម៉ូដ និងការវេចខ្ចប់ដែលឆ្លើយតបនឹងសោភ័ណភាពទីផ្សារអន្តរជាតិ ជាជាងការលក់ផលិតផលសម្រេចក្នុងទម្រង់ដើម។ អង្គការដែលផ្ដោតលើស្រ្តីបានបង្កើតវេទិកាអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីបំបែករបាំងវប្បធម៌ និងផ្ដល់សិទ្ធិអំណាចឱ្យស្រ្តីអាចមានសំឡេងស្មើភាពក្នុងការសម្រេចចិត្តក្នុងពិភពធុរកិច្ច។ ការបណ្ដុះបណ្ដាលអំពីស្ដង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារ ជួយឱ្យអាជីវកម្មផលិតផលកសិ-ឧស្សាហកម្មរបស់កម្ពុជាមានលទ្ធភាពវាយលុកទីផ្សារទំនើប និងផ្សារលក់ទំនិញនាំចេញ។ អង្គការក្រៅរដ្ឋាភិបាលដើរតួជាអ្នកសម្របសម្រួលផ្លូវច្បាប់ ដោយពន្យល់ពីអត្ថប្រយោជន៍នៃអនុលោមភាពពន្ធដារ និងការចុះបញ្ជីអាជីវកម្មជាផ្លូវការ ដើម្បីទទួលបានការការពារពីច្បាប់។ ប្រព័ន្ធណែនាំ ឬការផ្ដល់ដំបូន្មានផ្ទាល់ពីអ្នកជំនាញដែលរៀបចំដោយ NGOs ជួយឱ្យសហគ្រិនថ្មីថ្មោងអាចជៀសផុតពីកំហុសឆ្គងបច្ចេកទេស និងការខាតបង់ទុនក្នុងដំណាក់កាលដំបូង។ ការបញ្ចូលវគ្គសីលធម៌ធុរកិច្ចជួយកសាងវប្បធម៌អាជីវកម្មដែលស្អាតស្អំ ដែលជាកត្តាសំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេសដែលយកចិត្តទុកដាក់លើអភិបាលកិច្ចល្អ។ អង្គការក្រៅរដ្ឋាភិបាលបានបង្កើតយន្តការ "ធានាឥណទាន" ដើម្បីជួយឱ្យសហគ្រិនដែលខ្វះខាតទ្រព្យបញ្ចាំ អាចទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុផ្លូវការជាមួយអត្រាការប្រាក់សមរម្យ។ ការបង្កើតមូលនិធិបង្វិលនៅកម្រិតសហគមន៍បានក្លាយជាដង្ហើមសេដ្ឋកិច្ចសម្រាប់អាជីវករខ្នាតតូចបំផុតនៅតាមជនបទ ដែលមិនមានលទ្ធភាពឈានជើងចូលដល់ធនាគារធំៗ។ NGOs ជួយរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានតម្លាភាព និងភាពត្រឹមត្រូវ ដែលជាលក្ខខណ្ឌចម្បងក្នុងការបង្កើតទំនុកចិត្តជាមួយវិនិយោគិន និងធនាគារផ្ដល់កម្ចី។ ការផ្ដល់ប្រាក់ឧបត្ថម្ភឥតសំណងសម្រាប់ការស្រាវជ្រាវផលិតផលថ្មី ជួយកាត់បន្ថយសម្ពាធហិរញ្ញវត្ថុលើសហគ្រិន ក្នុងដំណាក់កាលពិសោធន៍ទីផ្សារដែលពោរពេញដោយហានិភ័យ។ តាមរយៈការបង្រៀនពីការគ្រប់គ្រងទ្រព្យសម្បត្តិ អង្គការទាំងនោះជួយឱ្យម្ចាស់អាជីវកម្មអាចកសាងទុនបម្រុងសម្រាប់ពង្រីកខ្លួន ជាជាងការរស់នៅពឹងផ្អែកតែលើបំណុលជារៀងរហូត។ អង្គការអន្តរជាតិបានជម្រុញឱ្យមានការវិនិយោគបែបផលប៉ះពាល់ ដែលផ្ដោតលើអាជីវកម្មណាដែលដោះស្រាយបញ្ហាសង្គម និងបរិស្ថាននៅកម្ពុជា។ ការបង្កើនការយល់ដឹងអំពីការប្រើប្រាស់ឥណទានឱ្យចំគោលដៅផលិតភាព ជួយការពារសហគ្រិនពីការធ្លាក់ក្នុងអន្ទាក់បំណុលវណ្ឌកដែលបណ្ដាលមកពីការចំណាយលើសម្ភារៈនិយម។ អង្គការបានដើរតួជាអ្នកត្រួតពិនិត្យ និងកាត់បន្ថយរបាំងមិនផ្លូវការក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីធានាថាជនបង្គោល និងយុវជនមានឱកាសទទួលបានទុនស្មើៗគ្នា។ យន្តការហិរញ្ញប្បទានបៃតងដែល NGOs ជួយសម្របសម្រួល បានលើកទឹកចិត្តឱ្យ សហគ្រាសធុនតូច និងមធ្យមងាកមកប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃថាមពល ដែលជួយកាត់បន្ថយថ្លៃដើមផលិតកម្មរយៈពេលវែង។ អង្គការ iDE ល្បីល្បាញខ្លាំងក្នុងការជួយដល់ "កសិធុរកិច្ច" និងការបង្កើតបណ្ដាញទីផ្សារសម្រាប់កសិករខ្នាតតូច។ អង្គការ Impact Hub Phnom Penh ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ "អាជីវកម្មថ្មីថ្មោង" និងយុវជនសហគ្រិន ដោយផ្ដល់ការបណ្ដុះបណ្ដាល ការផ្ដល់ទីប្រឹក្សា និងការតភ្ជាប់ជាមួយវិនិយោគិន។ អង្គការ SHE Investments ផ្ដោតជាពិសេសលើការជួយ "សហគ្រិនស្រ្តី" ក្នុងការពង្រីកអាជីវកម្មពីខ្នាតតូចបំផុត ឱ្យទៅជាអាជីវកម្មដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ។ អង្គការ Swisscontact ដើរតួសំខាន់ក្នុងការអភិវឌ្ឍ "ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ" និងការជួយសម្របសម្រួលឱ្យ សហគ្រាសធុនតូច និងមធ្យម ទទួលបានសេវាកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ អង្គការ Technoserve ជួយដល់សហគ្រិនក្នុងការពង្រឹង "ខ្សែសង្វាក់តម្លៃ" និងការរៀបចំផែនការអាជីវកម្មឱ្យមានលក្ខណៈប្រកួតប្រជែង។ អង្គការ SNV ឬ Netherlands Development Organisation ផ្ដោតលើអាជីវកម្មដែលពាក់ព័ន្ធនឹង "ថាមពលកកើតឡើងវិញ" និងកសិកម្មប្រកបដោយនិរន្តរភាព។ អង្គការ AFD (របស់បារាំង) ផ្ដល់ការគាំទ្រតាមរយៈ "ឥណទានបៃតង" និងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មខ្នាតតូច។ អង្គការ World Vision តាមរយៈស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់ខ្លួន ពួកគេជួយដល់ម្ចាស់អាជីវកម្មនៅតាមជនបទឱ្យទទួលបាន "ទុនបង្វិល"។ សហព័ន្ធសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ទោះបីជាចុះបញ្ជីជាសមាគម ប៉ុន្តែដើរតួដូចអង្គការមិនស្វែងរកប្រាក់ចំណេញ ក្នុងការតស៊ូមតិ និងការបណ្ដុះបណ្ដាលសហគ្រិនវ័យក្មេង។ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC) ដើរតួជាសំឡេងតំណាងឱ្យ សហគ្រាសធុនតូច និងមធ្យម ក្នុងការចរចាជាមួយរដ្ឋាភិបាលលើបញ្ហា "ពន្ធដារ និងច្បាប់អាជីវកម្ម"។ អង្គការ Oxfam មានសកម្មក្នុងការជំរុញ "ការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម " និងការការពារសិទ្ធិកម្មករក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ អង្គការ EuroCham Cambodia ជួយតភ្ជាប់អាជីវកម្មក្នុងស្រុកជាមួយ "ស្ដង់ដារអឺរ៉ុប" និងការនាំចេញទៅកាន់ទីផ្សារបរទេស។ ឈ្មោះអង្គការទាំងនេះគឺជា "ភស្តុតាងរស់" នៃកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជា។ ការស្គាល់ឈ្មោះអង្គការទាំងនេះ ជួយឱ្យម្ចាស់អាជីវកម្មអាចស្វែងរក "ជំនួយបច្ចេកទេស" បានចំគោលដៅ និងត្រឹមត្រូវតាមតម្រូវការរបស់ខ្លួន។ អង្គការទាំងនេះច្រើនតែធ្វើការងារសហការគ្នា ដើម្បីបង្កើតឱ្យមានផលប៉ះពាល់ជាវិជ្ជមានកាន់តែធំដល់សហគមន៍អាជីវកម្ម។ វត្តមានរបស់ពួកគេជួយកាត់បន្ថយ "ហានិភ័យអាជីវកម្ម" តាមរយៈការផ្ដល់ព័ត៌មាន និងការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាប។ ពួកគេគឺជា "កាតាលីករ" ដែលជួយឱ្យអាជីវកម្មក្នុងស្រុកមានភាពចាស់ទុំ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងសកល។ ការតាមដានកម្មវិធីរបស់អង្គការទាំងនេះ គឺជាឱកាសដ៏ល្អសម្រាប់សហគ្រិនក្នុងការទទួលបាន "អាហារូបករណ៍ និងទុនឧបត្ថម្ភ"។ អង្គការទាំងនេះគឺជា "ដៃគូយុទ្ធសាស្ត្រ" ដែលជួយឱ្យកម្ពុជាអាចសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ចឆ្នាំ ២០៣០ និង ២០៥០។ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មដោយ NGOs មិនមែនគ្រាន់តែជាការលក់ដូរប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាសិក្សាពីតម្រូវការអតិថិជន និងការធ្វើតេស្តគុណភាពផលិតផលធៀបនឹងគូប្រកួតប្រជែង។ អង្គការបានដើរតួជាស្ពានចម្លងដែលតភ្ជាប់រវាង "កសិករអ្នកផលិត" និង "សហគ្រាសអ្នកកែច្នៃ" ដើម្បីបង្កើតជាខ្សែសង្វាក់តម្លៃដ៏រឹងមាំ និងកាត់បន្ថយការនាំចូលពីបរទេស។ ការបង្កើតម៉ាកយីហោរួមសម្រាប់ផលិតផលសហគមន៍ ជួយឱ្យទំនិញពីតំបន់ដាច់ស្រយាលមានអត្តសញ្ញាណច្បាស់លាស់ និងអាចដាក់លក់ក្នុងផ្សារទំនើបធំៗបានដោយមោទនភាព។ NGOs ជួយសម្របសម្រួលការនាំចេញដោយផ្ដល់ព័ត៌មានអំពីស្ដង់ដារបច្ចេកទេស និងតម្រូវការច្បាប់នៃប្រទេសគោលដៅ ដែលជាឧបសគ្គដ៏ធំសម្រាប់ សហគ្រាសធុនតូច និងមធ្យម ក្នុងការឈានជើងទៅក្រៅប្រទេស។ ការបង្កើត "ក្លឹបសហគ្រិន" ឬ "សមាគមធុរកិច្ច" ដោយមានការគាំទ្រពី NGOs ជួយឱ្យម្ចាស់អាជីវកម្មមានអំណាចចរចាកាន់តែខ្លាំង និងអាចចែករំលែកធនធានគ្នាទៅវិញទៅមក អង្គការក្រៅរដ្ឋាភិបាលបាននាំយកបច្ចេកវិទ្យាកសិកម្មវៃឆ្លាត ដូចជាប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិ និងផ្ទះសំណាញ់មកបង្ហាញដល់កសិករ ដើម្បីផ្លាស់ប្តូរការផលិតពីបែបធម្មជាតិមកជាបែបពាណិជ្ជកម្ម។ ពួកគេជួយសម្របសម្រួលឱ្យ សហគ្រាសធុនតូច និងមធ្យម ទទួលបានកម្មវិធីគ្រប់គ្រងទិន្នន័យ និងគណនេយ្យដែលមានតម្លៃសមរម្យ ដើម្បីពង្រឹងភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ និងងាយស្រួលក្នុងការធ្វើសវនកម្ម។ តាមរយៈការផ្ដល់ម៉ាស៊ីនកែច្នៃខ្នាតតូចដល់សហគមន៍ អង្គការទាំងនោះបានជួយឱ្យផលិតផលកសិកម្មអាចរក្សាទុកបានយូរ និងបង្កើនតម្លៃលក់នៅលើទីផ្សារបានទ្វេដង។ NGOs ដើរតួជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ សម្រាប់អាជីវកម្មខ្នាតតូច ដោយជួយពិសោធន៍រូបមន្តផលិតផលថ្មីៗឱ្យស្របតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់សម័យទំនើប។ ការជួយរៀបចំប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្ដង់ដារអន្តរជាតិ ( ឬ ហៅថា ISO) ជួយឱ្យសហគ្រាសក្នុងស្រុកអាចប្រកួតប្រជែងជាមួយទំនិញនាំចូល និងកសាងទំនុកចិត្តជាមួយដៃគូពាណិជ្ជកម្មធំៗ។ អង្គការដែលផ្ដោតលើបរិស្ថានបានជម្រុញឱ្យអាជីវកម្មងាកមកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលមិនត្រឹមតែជួយការពារពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយថ្លៃអគ្គិភ័យដែលជាចំណាយដ៏ធំរបស់រោងចក្រ។ ការបង្កើត "សួនបច្ចេកវិទ្យា" ឬ "មជ្ឈមណ្ឌលនវានុវត្តន៍" ដោយ NGOs ផ្ដល់ជាកន្លែងធ្វើការរួមគ្នា និងការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនសម្រាប់សហគ្រិនវ័យក្មេង។ ពួកគេផ្ដល់ការបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត និងការវិភាគទិន្នន័យ ដើម្បីឱ្យម្ចាស់អាជីវកម្មអាចតាមដាននិន្នាការទីផ្សារបានទាន់សម័យកាល។ ការបណ្ដុះបណ្ដាលអំពីកម្មសិទ្ធិបញ្ញា និងការចុះបញ្ជីម៉ាកយីហោដែលរៀបចំដោយ NGOs ជួយការពារការលួចចម្លងគំនិតច្នៃប្រឌិត និងការកេងប្រវ័ញ្ចលើស្នាដៃរបស់សហគ្រិនខ្មែរ។ អង្គការជំនាញបានជួយឱ្យអាជីវកម្មដែលដើរយឺតផ្នែកបច្ចេកវិទ្យា អាចធ្វើការផ្លាស់ប្តូរទៅជាអាជីវកម្មឌីជីថលពេញលេញ តាមរយៈការរៀបចំគេហទំព័រ និងប្រព័ន្ធគ្រប់គ្រងអតិថិជន ។ អង្គការក្រៅរដ្ឋាភិបាលដើរតួជា "សំឡេងរបស់ សហគ្រាសធុនតូច និងមធ្យម " ដោយប្រមូលផ្ដុំរាល់បញ្ហាប្រឈមជាក់ស្ដែងនៅតាមមូលដ្ឋាន ដើម្បីយកទៅពិភាក្សាជាមួយរាជរដ្ឋាភិបាលក្នុងគោលបំណងកែសម្រួលគោលនយោបាយ។ ពួកគេចូលរួមយ៉ាងសកម្មក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីធានាថាច្បាប់ថ្មីៗដែលបានដាក់ចេញ នឹងមិនក្លាយជាបន្ទុកបន្ថែមសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមនោះឡើយ។ តាមរយៈការធ្វើការស្ទង់មតិ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ អង្គការទាំងនោះផ្ដល់ជាទិន្នន័យដ៏មានតម្លៃសម្រាប់អ្នករៀបចំគោលនយោបាយ ក្នុងការកំណត់តំបន់អាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ការតស៊ូមតិដើម្បីការលើកលែងពន្ធ ឬការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ អាជីវកម្មថ្មីថ្មោង គឺជាសមិទ្ធផលសំខាន់ដែល NGOs ជួយសម្របសម្រួល ដើម្បីផ្ដល់ដង្ហើមដល់អាជីវកម្មដែលទើបចាប់ផ្ដើម។ ពួកគេជម្រុញឱ្យមានតម្លាភាពក្នុងការផ្ដល់សេវាសាធារណៈ ដែលជួយកាត់បន្ថយការចំណាយក្រៅផ្លូវការ និងការិយាធិបតេយ្យដែលធ្លាប់ជាចំណុចរាំងស្ទះដល់ការរីកចម្រើនរបស់អាជីវកម្ម។ ការការពារសិទ្ធិអាជីវករខ្នាតតូចពីការរំលោភបំពានអំណាច និងការកេងប្រវ័ញ្ចនានា គឺជាបេសកកម្មស្នូលរបស់ NGOs ដើម្បីកសាងបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌។ អង្គការបានជួយជម្រុញឱ្យមានការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជួយឱ្យម្ចាស់អាជីវកម្មចំណេញពេលវេលា និងថវិកានៅពេលមានជម្លោះពាណិជ្ជកម្ម។ ការផ្សព្វផ្សាយអំពីច្បាប់ការពារអ្នកប្រើប្រាស់ជួយឱ្យអាជីវកម្មយល់ពីការទទួលខុសត្រូវរបស់ខ្លួន ដែលវានឹងផ្ដល់ផលចំណេញមកវិញតាមរយៈទំនុកចិត្តរយៈពេលវែងពីអតិថិជន។ NGOs ជួយជំរុញឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រអាជីវកម្មនៅតាមតំបន់ដាច់ស្រយាល ដូចជាផ្លូវលំ កន្លែងស្តុកទំនិញ និងប្រព័ន្ធអគ្គិភ័យជាដើម។ ការពង្រឹងក្រមសីលធម៌ និងការទទួលខុសត្រូវសង្គម ក្នុងចំណោមក្រុមហ៊ុនធំៗ ជួយបង្កើតឱ្យមានវប្បធម៌ជួយគ្នាទៅវិញទៅមករវាងសហគ្រាសធំ និងសហគ្រាសតូច។ អង្គការក្រៅរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីអប់រំអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យអាជីវកម្មត្រៀមខ្លួនទប់ទល់នឹងហានិភ័យធម្មជាតិដែលប៉ះពាល់ដល់ចង្វាក់ផលិតកម្ម។ ពួកគេជួយរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់ និងការចម្រោះទឹកកខ្វក់នៅក្នុងរោងចក្រខ្នាតតូច ដើម្បីធានាថាការរីកចម្រើននៃអាជីវកម្មមិនប៉ះពាល់ដល់សុខភាពសហគមន៍ជុំវិញ។ ការលើកកម្ពស់កសិកម្មសរីរាង្គមិនត្រឹមតែជួយការពារដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យសហគ្រិនខ្មែរអាចលក់ផលិតផលក្នុងតម្លៃខ្ពស់លើទីផ្សារអន្តរជាតិដែលយកចិត្តទុកដាក់លើសុខភាព។ NGOs ជួយឱ្យ សហគ្រាសធុនតូច និងមធ្យម យល់ដឹងពីសេដ្ឋកិច្ចវិលជុំ ដែលជាការកែច្នៃកាកសំណល់អាជីវកម្មឱ្យក្លាយជាចំណូលបន្ថែម និងកាត់បន្ថយការបំភាយឧស្ម័នពុល។ ការជំរុញឱ្យមានការបែងចែកផលចំណេញប្រកបដោយសមធម៌ដល់កម្មករ និងសមាជិកសហគមន៍ ជួយកសាងអាជីវកម្មដែលមានចរិតលក្ខណៈជា "សហគ្រាសសង្គម" អង្គការក្រៅរដ្ឋាភិបាលជួយ សហគ្រាសធុនតូច និងមធ្យម ក្នុងការរៀបចំរបាយការណ៍ផលប៉ះពាល់បរិស្ថាន និងសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិនអន្តរជាតិដែលចង់ឃើញអាជីវកម្មមានការទទួលខុសត្រូវខ្ពស់។ ពួកគេជម្រុញឱ្យមានការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្នុងវិស័យសេវាកម្ម និងម្ហូបអាហារ តាមរយៈការណែនាំឱ្យប្រើប្រាស់សម្ភារៈវេចខ្ចប់ដែលធ្វើពីដើមចេក ស្លឹកឈូក ឬក្រដាសកែច្នៃ។ តាមរយៈការតស៊ូមតិផ្នែកពលកម្មស្អាតស្អំ NGOs ជួយឱ្យរោងចក្រខ្នាតតូចលុបបំបាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារ ដែលជាកត្តាសំខាន់ក្នុងការរក្សាកេរ្តិ៍ឈ្មោះទំនិញ "Made in Cambodia"។ ពួកគេផ្ដល់ការបណ្ដុះបណ្ដាលអំពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ សម្រាប់អាជីវកម្មកសិ-ទេសចរណ៍ ដើម្បីឱ្យពួកគេអាចរក្សាបាននូវភាពទាក់ទាញទោះបីជាស្ថិតក្នុងរដូវកាលមិនអំណោយផលក៏ដោយ។ អង្គការជំនាញជួយ សហគ្រាសធុនតូច និងមធ្យម ក្នុងការដំឡើងប្រព័ន្ធសន្សំសំចៃទឹក និងការប្រើប្រាស់ឡើងវិញនូវទឹកកខ្វក់ដែលបានចម្រោះរួច ដើម្បីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មខ្នាតតូច។ ការជំរុញឱ្យមាន "សង្វាក់ផលិតកម្មប្រកបដោយសីលធម៌" ជួយឱ្យសហគ្រិនខ្មែរអាចក្លាយជាអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុនលំដាប់ពិភពលោក ដែលប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌សង្គម។ ពួកគេជួយដល់ការបង្កើតផលិតផលអេកូ ដែលឆ្លើយតបទៅនឹងនិន្នាការអ្នកប្រើប្រាស់សម័យថ្មី ដែលសុខចិត្តចំណាយច្រើនលើទំនិញដែលមិនបំផ្លាញបរិស្ថាន។ អង្គការក្រៅរដ្ឋាភិបាលជួយពង្រឹងអភិបាលកិច្ចល្អនៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងក្រុមហ៊ុន ដើម្បីជៀសវាងជម្លោះផ្ទៃក្នុង និងការរំលោភអំណាចរវាងម្ចាស់ភាគហ៊ុន។ ពួកគេជួយដល់ការរៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់អាជីវកម្ម ដើម្បីធានានូវនិរន្តរភាពប្រតិបត្តិការ នៅពេលមានទឹកជំនន់ ឬគ្រោះរាំងស្ងួត។ អង្គការក្រៅរដ្ឋាភិបាលផ្ដល់អាហារូបករណ៍ដល់បុគ្គលិកឆ្នើមរបស់ សហគ្រាសធុនតូច និងមធ្យម ដើម្បីទៅសិក្សាជំនាញឯកទេសនៅក្រៅប្រទេស ដែលជាការនាំយកមកវិញនូវចំណេះដឹងថ្មីៗមកអភិវឌ្ឍស្ថាប័ន។ ពួកគេរៀបចំកម្មវិធីកម្មសិក្សា ដែលតភ្ជាប់រវាងនិស្សិតសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន ដើម្បីកាត់បន្ថយគម្លាតរវាងការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដែលគាំទ្រដោយ NGOs ផ្ដល់នូវកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេសច្បាស់លាស់ ដូចជាជាងជួសជុលគ្រឿងចក្រ និងអ្នកបច្ចេកទេសអគ្គិសនី។ ពួកគេជួយម្ចាស់អាជីវកម្មក្នុងការរៀបចំរចនាសម្ព័ន្ធប្រាក់ឈ្នួលឱ្យមានសមធម៌ និងការផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ដើម្បីរក្សាបុគ្គលិកដែលមានសមត្ថភាពឱ្យនៅធ្វើការបានយូរអង្វែង។ អង្គការផ្ដល់ចំណេះដឹងយ៉ាងស៊ីជម្រៅអំពីសុខភាព និងសុវត្ថិភាពការងារ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ការងារ និងការបាត់បង់ផលិតភាពនៅក្នុងរោងចក្រខ្នាតតូច។ ការបង្រៀនអំពីច្បាប់ការងារជួយឱ្យម្ចាស់អាជីវកម្មយល់ពីកាតព្វកិច្ចរបស់ខ្លួនចំពោះបុគ្គលិក ដែលជួយកាត់បន្ថយការតវ៉ា ឬការប្ដឹងផ្ដល់ដែលធ្វើឱ្យខូចខាតដល់រូបភាពក្រុមហ៊ុន។ ពួកគេបង្កើតមជ្ឈមណ្ឌលស្វែងរកការងារឌីជីថល ដែលជួយឱ្យនិយោជកអាចជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពត្រូវតាមតម្រូវការក្នុងរយៈពេលខ្លី និងចំណាយតិច។ ការបណ្ដុះបណ្ដាលជំនាញភាសាបរទេស និងបដិសណ្ឋារកិច្ចសម្រាប់បុគ្គលិកសណ្ឋាគារ និងភោជនីយដ្ឋាន ជួយបង្កើនគុណភាពសេវាកម្មទេសចរណ៍នៅកម្ពុជាឱ្យដល់កម្រិតស្ដង់ដារតំបន់។ អង្គការជួយរៀបចំប្រព័ន្ធវាយតម្លៃលទ្ធផលការងារ ដែលមានតម្លាភាព ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យខិតខំបញ្ចេញសមត្ថភាពឱ្យអស់ពីលទ្ធភាព។ ពួកគេជួយលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងកន្លែងធ្វើការ តាមរយៈការបង្កើតបរិយាកាសការងារដែលគ្មានការរើសអើង និងការផ្ដល់ប្រឹក្សាយោបល់ដល់បុគ្គលិកដែលជួបសម្ពាធការងារ។ វគ្គបណ្ដុះបណ្ដាលអំពីការធ្វើការងារជាក្រុម និងការប្រាស្រ័យទាក់ទងមានប្រសិទ្ធភាព ជួយឱ្យទំនាក់ទំនងផ្ទៃក្នុងក្រុមហ៊ុនមានភាពរលូន និងមានសាមគ្គីភាព។ អង្គការជួយដល់ការបង្កើតសហជីពដែលមានវិជ្ជាជីវៈ ដើម្បីឱ្យមានការចរចាប្រកបដោយសីលធម៌រវាងនិយោជក និងនិយោជិត ក្នុងគោលដៅឈ្នះ-ឈ្នះ។ ពួកគេផ្ដល់ចំណេះដឹងអំពីការការពារការបៀតបៀនគ្រប់ទម្រង់នៅកន្លែងធ្វើការ ដែលជួយបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាពសម្រាប់បុគ្គលិកស្រ្តី។ អង្គការជួយដល់ការរៀបចំផែនការបន្តវេន ដើម្បីធានាថាអាជីវកម្មគ្រួសារនៅតែអាចដំណើរការទៅមុខបាន ទោះបីជាមានការផ្លាស់ប្តូរអ្នកដឹកនាំក៏ដោយ។ ការជំរុញឱ្យមានការរៀនសូត្រពេញមួយជីវិត ជួយឱ្យសហគ្រិន និងបុគ្គលិកអាចវិវត្តខ្លួនទាន់ទៅនឹងការប្រែប្រួលនៃបច្ចេកវិទ្យា និងទីផ្សារសកល។ អង្គការក្រៅរដ្ឋាភិបាលជួយដល់ការបង្កើតសហគមន៍កសិធុរកិច្ច ដើម្បីឱ្យកសិករខ្នាតតូចមានអំណាចក្នុងការទិញធាតុចូលកសិកម្មក្នុងតម្លៃបោះដុំ និងលក់ផលិតផលក្នុងតម្លៃខ្ពស់។ ពួកគេជួយដល់ការរៀបចំ "កិច្ចសន្យាកសិកម្ម" ដែលមានភាពយុត្តិធម៌ ដើម្បីការពារកសិករពីការទម្លាក់តម្លៃពីសំណាក់ឈ្មួញកណ្ដាល។ ការជួយសហគ្រិនក្នុងការទទួលបានវិញ្ញាបនបត្រការទទួលស្គាល់ក្នុងតំបន់ សម្រាប់ផលិតផលតំបន់ ដូចជាម្រេចកំពត ឬស្ករត្នោតកំពង់ស្ពឺ គឺជាសមិទ្ធផលដ៏ធំរបស់ NGOs។ ពួកគេផ្ដល់ព័ត៌មានអំពីតម្លៃទីផ្សារ និងនិន្នាការតម្រូវការទំនិញក្នុងតំបន់អាស៊ាន ដើម្បីឱ្យ សហគ្រាសធុនតូច និងមធ្យមអាចរៀបចំផែនការផលិតកម្មបានត្រឹមត្រូវតាមរដូវកាល។ ពួកគេជួយសម្របសម្រួលឱ្យអាជីវកម្មខ្នាតតូចអាចចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនចែកចាយធំៗ ដូចជាផ្សារទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ។ NGOs រៀបចំវេទិកាដេញដោលជាសាធារណៈរវាងសហគ្រិន និងមន្ត្រីជំនាញ ដើម្បីដោះស្រាយភាពមិនច្បាស់លាស់នៃបទប្បញ្ញត្តិមួយចំនួនដែលរាំងស្ទះដល់ធុរកិច្ច។ ការតស៊ូមតិឱ្យមានការកាត់បន្ថយតម្លៃអគ្គិសនី និងទឹកសម្រាប់សហគ្រាសផលិតកម្មខ្នាតតូច គឺជាផ្នែកមួយនៃកិច្ចការគាំពារសេដ្ឋកិច្ចរបស់ NGOs។ អង្គការជួយការពារសហគ្រិនពីការប្រកួតប្រជែងមិនស្មោះត្រង់ ដូចជាការបង្ហូរទំនិញគេចពន្ធ ឬទំនិញខូចគុណភាពមកក្នុងទីផ្សារក្នុងស្រុក ពួកគេជួយឱ្យស្រ្តីដែលនៅតាមតំបន់ដាច់ស្រយាល អាចប្រែក្លាយជំនាញត្បាញ ឬកែច្នៃម្ហូបអាហារឱ្យទៅជាអាជីវកម្មខ្នាតតូចដែលរកចំណូលបានទៀងទាត់។ ការផ្ដល់ "ឥណទានគ្មានទ្រព្យបញ្ចាំ" សម្រាប់សហគ្រិនស្រ្តី ជួយឱ្យពួកគេអាចមានសិទ្ធិសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងពង្រឹងតួនាទីក្នុងគ្រួសារ។ NGOs រៀបចំកម្មវិធី "ការផ្គូផ្គងអាជីវកម្ម" សម្រាប់យុវជនដើម្បីជួបជាមួយអ្នកជំនាញបច្ចេកវិទ្យាមកពីបរទេស ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងការវិនិយោគ។ តួនាទីរបស់ NGOs នៅកម្ពុជាបានវិវត្តពី "អ្នកផ្ដល់ជំនួយ" មកជា "ដៃគូយុទ្ធសាស្ត្រ" ក្នុងការអភិវឌ្ឍវិស័យឯកជនឱ្យមាននិរន្តរភាព។ ការងាររបស់ពួកគេជួយឱ្យ សហគ្រាសធុនតូច និងមធ្យម កម្ពុជាមានភាពរឹងមាំ និងអាចឈរជើងបានយ៉ាងរឹងមាំនៅក្នុងទីផ្សារសេរីនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ អង្គការក្រៅរដ្ឋាភិបាលគឺជាអ្នកសម្របសម្រួលដ៏សំខាន់ក្នុងការនាំយកនូវ "បទដ្ឋានអន្តរជាតិ" មកអនុវត្តនៅក្នុងអាជីវកម្មក្នុងស្រុក។ ពួកគេជួយឱ្យអាជីវកម្មខ្នាតតូចអាចចាកចេញពី "សេដ្ឋកិច្ចក្រៅប្រព័ន្ធ" មកជា "សេដ្ឋកិច្ចផ្លូវការ" ដែលផ្ដល់ផលចំណេញដល់ចំណូលពន្ធជាតិ។ តាមរយៈការងាររបស់ NGOs សហគ្រិនខ្មែរកាន់តែច្រើនមានការយល់ដឹងខ្ពស់អំពី "សីលធម៌ និងការទទួលខុសត្រូវសង្គម"។ ពួកគេជួយបំប្លែង "បញ្ហាសង្គម" ឱ្យទៅជា "ឱកាសធុរកិច្ច" តាមរយៈការជម្រុញឱ្យមានអាជីវកម្មបែបសហគ្រាសសង្គម។ ការវិនិយោគលើធនធានមនុស្សដែលធ្វើឡើងដោយ NGOs គឺជាទ្រព្យសម្បត្តិមហាសាលសម្រាប់កម្ពុជានៅក្នុងរយៈពេលយូរអង្វែង។ អង្គការជួយឱ្យមានការផ្ទេរបច្ចេកវិទ្យាទំនើបៗមកកាន់សហគមន៍ជនបទ ដែលកាត់បន្ថយគម្លាតសេដ្ឋកិច្ចរវាងទីក្រុង និងជនបទ។ ពួកគេជួយឱ្យ "ផលិតផលខ្មែរ" មានវត្តមានកាន់តែច្រើននៅលើធ្នើរទំនិញអន្តរជាតិ ប្រកបដោយគុណភាព និងសោភ័ណភាព។ NGOs ដើរតួជា "អ្នកត្រួតពិនិត្យ និងតុល្យភាព" ដើម្បីធានាថាការអភិវឌ្ឍសេដ្ឋកិច្ចមិនបំផ្លាញធនធានធម្មជាតិរបស់ជាតិ។ ពួកគេជួយឱ្យសហគ្រិនមាន "ភាពធន់" ប្រឈមនឹងវិបត្តិសកលដែលកើតឡើងជាយថាហេតុ។ ពួកគេជួយឱ្យមាន "តម្លាភាព" នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងការធ្វើធុរកិច្ច ដែលជាគ្រឹះនៃយុត្តិធម៌សង្គម។ ពួកគេជួយឱ្យម្ចាស់អាជីវកម្មខ្មែរមាន "មោទនភាព" ក្នុងការកសាងម៉ាកយីហោដែលទទួលស្គាល់ជាសកល។ ការងារតស៊ូមតិរបស់ពួកគេជួយឱ្យមាន "តុល្យភាពអំណាច" រវាងក្រុមហ៊ុនយក្ស និងអាជីវកម្មខ្នាតតូច។ អង្គការជួយឱ្យមាន "ការចែករំលែកវិបុលភាព" ដល់ប្រជាជនគ្រប់ជាន់ថ្នាក់តាមរយៈការបង្កើតការងារ។ ពួកគេគឺជា "កាតាលីករ" ដែលជម្រុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គមខ្មែរទាំងមូល។ សរុបមក "បើគ្មានការចូលរួមពី NGOs ទេ នោះដំណើរការអភិវឌ្ឍធុរកិច្ចនៅកម្ពុជានឹងមិនអាចមានបរិយាបន្ន និងភាពរឹងមាំដូចពេលបច្ចុប្បន្នឡើយ"។